ការឡើងផ្ទះថ្មី គឺជារឿងសំខាន់ណាស់នៅក្នុងវប្បធម៌ និងប្រពៃណីខ្មែរ។ តាមជំនឿខ្មែរ ការឡើងផ្ទះថ្មី គឺដើម្បីបួងសួងសុំសិរីសួស្ដី លាភសំណាងល្អ សុខភាពល្អ និងភាពចម្រុងចម្រើនដល់ម្ចាស់ផ្ទះ និងក្រុមគ្រួសារ។ ការឡើងផ្ទះថ្មីតំណាងឱ្យការចាប់ផ្តើមជីវិតថ្មី ជំពូកថ្មីមួយក្នុងជីវិតរបស់គ្រួសារ។ ពិធីឡើងផ្ទះថ្មី គឺជាផ្នែកមួយនៃការបន្តប្រពៃណីវប្បធម៌ខ្មែរដែលបានបន្សល់ទុកពីដូនតា។ ជាពិសេស វាជួយរក្សា ពង្រឹងជំនឿ និងតម្លៃវប្បធម៌ខ្មែរឲ្យនៅគង់វង្ស។ ហើយវាក៏ជាឱកាសមួយសម្រាប់ម្ចាស់ផ្ទះអញ្ជើញញាតិមិត្ត បងប្អូន និងមិត្តភក្តិមកជួបជុំគ្នា ដើម្បីចែករំលែកសេចក្តីរីករាយ និងបង្ហាញពីការរាប់អានភាពកក់ក្តៅរវាងគ្នាទៅវិញទៅមក។ ចំណែកអ្នកដែលបានអញ្ជើញចូលរួមតែងតែមានជាកាដូរសម្រាប់ម្ចាស់កម្មវិធីផងដែរ។ ការជូនកាដូសម្រាប់អ្នកឡើងផ្ទះថ្មី គឺជារឿងសំខាន់ណាស់ក្នុងវប្បធម៌ខ្មែរ ហើយវាបង្ហាញពីការជូនពរ និងការចូលរួមរីករាយជាមួយម្ចាស់ផ្ទះ។ ជាទូទៅ ការឲ្យកាដូនេះ គឺដើម្បីជូនពរដល់ម្ចាស់ផ្ទះថ្មី ឲ្យមានសិរីសួស្តី សុភមង្គល និងភាពចម្រុងចម្រើន។ ការជ្រើសរើស កាដូរជាសម្ភារៈប្រើប្រាស់សម្រាប់ផ្ទះថ្មី គឺជាគំនិតដ៏ល្អមួយ ព្រោះវាមានប្រយោជន៍សម្រាប់ម្ចាស់ផ្ទះ។ កាដូប្រភេទនេះជួយបំពេញបន្ថែមនូវអ្វីដែលពួកគេត្រូវការសម្រាប់ជីវិតថ្មីនៅក្នុងផ្ទះ។ អាចរួមមាន ចាន ឆ្នាំង កែវ ឬសម្ភារៈតុអាហារ វែក ស្លាបព្រា សម ជានិមិត្តរូបនៃ ភាពបរិបូរណ៍ និង ការមិនខ្វះខាត។ ការមានសម្ភារៈគ្រប់គ្រាន់សម្រាប់បរិភោគបង្ហាញពីជីវិតដែលពោរពេញដោយសេចក្តីសុខ និងមិនជួបការលំបាកក្នុងការហូបចុក។ វាក៏តំណាងឱ្យ ការជួបជុំគ្នា ក្នុងគ្រួសារលើតុអាហារ ដែលនាំមកនូវភាពកក់ក្តៅ និងសុភមង្គល។ ឧបករណ៍ផ្ទះបាយអគ្គិសនី ដូចជា ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនឆុងកាហ្វេ ម៉ាស៊ីនក្រឡុក ឡដុតនំតូចៗ ដែលមានភាពងាយស្រួល និង ភាពទំនើបក្នុងការរស់នៅ។ ឧបករណ៍ទាំងនេះជួយសម្រួលការងារផ្ទះបាយ ធ្វើឲ្យការរៀបចំម្ហូបអាហារកាន់តែរហ័ស និងមានប្រសិទ្ធភាព។ បង្ហាញពីបំណងចង់ឲ្យម្ចាស់ផ្ទះមានជីវិតដែល មិនហត់នឿយ និងមានពេលវេលាច្រើនសម្រាប់ក្រុមគ្រួសារ។ ទូទឹកកក ប្រសិនបើអ្នកមានលទ្ធភាព តំណាងឲ្យ ការរក្សាទុក និង ភាពត្រជាក់ត្រជុំ។ ការមានទូទឹកកកអាចរក្សាអាហារឲ្យបានយូរអង្វែង និងមានអាហារបរិភោគមិនចេះខ្វះផងដែរ។ សម្រាប់បន្ទប់គេង គឺមានឈុតពូក ខ្នើយ ភួយ និងស្រោមពូកដែលមានគុណភាពល្អតំណាងឲ្យ ភាពកក់ក្តៅ ផាសុកភាព និង ការសម្រាក។ របស់របរទាំងនេះជួយឲ្យម្ចាស់ផ្ទះអាចគេងលក់ស្រួល មានកម្លាំងកាយចិត្តមាំមួន និងត្រៀមខ្លួនសម្រាប់ជីវិតប្រចាំថ្ងៃ។ វាក៏ជានិមិត្តរូបនៃ សេចក្តីសុខ និង ភាពស្ងប់សុខ ក្នុងគ្រួសារផងដែរ។ សម្រាប់បន្ទប់់ទឹក មានឈុតកន្សែង មានដូចជា កន្សែងពោះគោទុកជូតខ្លួន ឬកន្សែងដៃ ស្អាតៗ និងទន់ៗតំណាងឲ្យ ភាពស្អាតស្អំ និង ការថែទាំ។ កន្សែងថ្មីល្អៗបង្ហាញពីបំណងចង់ឲ្យម្ចាស់ផ្ទះមានអនាម័យល្អ និងផាសុកភាពបន្ទាប់ពីងូតទឹក។ សម្ភារៈតុបតែង និងសម្អាតផ្ទះ ដូចជា វាំងនន ឬកម្រាលព្រំតូចៗ ម៉ាស៊ីនបូមធូលី ឈុតអំបោស ធុងសំរាម ។ ចំណែកកាដូរជា ផើងរុក្ខជាតិ ផ្កាស្រស់ និង ទៀនក្រអូប គឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកឡើងផ្ទះថ្មី ព្រោះវាមិនត្រឹមតែមើលទៅស្អាតបាតទេ វានាំមកនូវបរិយាកាសល្អដល់គេហដ្ឋានថ្មីទៀតផង។ ផើងរុក្ខជាតិជាកាដូ បង្ហាញនូវការលូតលាស់ ភាពរស់រវើក និង ជីវិតថ្មី។ វាជួយបន្សុទ្ធខ្យល់ និងបន្ថែមភាពស្រស់ស្រាយដល់គេហដ្ឋានទៀតផង។ ផ្កាស្រស់ជាកាដូដែលបង្ហាញពី ភាពស្រស់ស្អាត សេចក្តីរីករាយ និង ការស្វាគមន៍។ ភាគច្រើនផ្កាដែលជាកាដូសម្រាប់អ្នកឡើងផ្ទះថ្មី មានដូចជា ផ្កាអ័រគីដេ ផ្កាលីលី ផ្កាកុលាប ផ្កាឈូករ័ត្ន ផ្កាម្លិះ និងផ្ការំដួលជាដើម។ ផ្កាអ័រគីដេត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃ ភាពប្រណីត សម្រស់ ភាពបរិសុទ្ធ និង សំណាងល្អ។ ផ្កាលីលី ជាពិសេសលីលីពណ៌ស តំណាងឲ្យ ភាពបរិសុទ្ធ ភាពថ្លៃថ្នូរ សេចក្តីសង្ឃឹម និង ការចាប់ផ្តើមថ្មី។ ព្រោះវាមានក្លិនក្រអូបឈ្ងុយ និងរូបរាងស្រស់ស្អាត ដែលអាចជួយឲ្យផ្ទះថ្មីមានបរិយាកាសល្អ។ ផ្កាកុលាប មានអត្ថន័យខុសគ្នាទៅតាមពណ៌របស់វាផងដែរ។ ពណ៌ក្រហម តំណាងឲ្យ សេចក្តីស្រឡាញ់ និង ភាពកក់ក្តៅ។ ពណ៌ស តំណាងឲ្យ ភាពបរិសុទ្ធ ភាពស្មោះត្រង់ និង ការចាប់ផ្តើមថ្មី។ ពណ៌លឿង តំណាងឲ្យ មិត្តភាព និង សេចក្តីរីករាយ។ ពណ៌ផ្កាឈូក តំណាងឲ្យ សុភមង្គល ការកោតសរសើរ និង មិត្តភាព។ ការជូនផ្កាកុលាបចម្រុះពណ៌ក៏ជាជម្រើសដ៏ល្អមួយដែរ ដើម្បីបង្ហាញពីពរជ័យចម្រុះ។ ផ្កាឈូករ័ត្នតំណាងឲ្យ ពន្លឺ ភាពរីករាយ សុភមង្គល ភាពវិជ្ជមាន និង ភាពរឹងមាំ។ វាស័ក្តិសមសម្រាប់ជូនជាកាដូដើម្បីនាំមកនូវថាមពលល្អ និងពន្លឺថ្ងៃដល់ផ្ទះថ្មី។ ផ្កាម្លិះមានក្លិនក្រអូបឈ្ងុយ និងត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃ ភាពបរិសុទ្ធ សេចក្តីស្រឡាញ់ និង សំណាងល្អ។ ការមានផ្កាម្លិះក្នុងផ្ទះ ជឿថានាំមកនូវភាពត្រជាក់ត្រជុំ និងសុខសាន្ត។ ផ្ការំដួលជាផ្កាតំណាងអោយប្រទេសកម្ពុជា ហើយដែលតំណាងឲ្យ សម្រស់ ភាពបរិសុទ្ធ និង ភាពស្មោះត្រង់។ ការជូនផ្ការំដួល គឺបង្ហាញពីការគោរពវប្បធម៌ និងការជូនពរ។ កាដូរជាទៀនក្រអូបនាំមកនូវ ភាពកក់ក្តៅ ភាពស្ងប់ស្ងាត់ និង បរិយាកាសស្រស់ស្រាយ ដល់ផ្ទះថ្មី។ វាអាចបង្កើតបរិយាកាសបន្ធូរអារម្មណ៍ និងបំបាត់ភាពតានតឹង។ គេជឿថា ទៀនក្រអូបអាចបណ្ដេញថាមពលអវិជ្ជមាន រឿងអាក្រក់ទាំងឡាយ និងនាំមកនូវសេចក្តីសុខ។ ការផ្តល់កាដូរ គឺជាផ្នែកសំខាន់នៃវប្បធម៌ខ្មែរ ដែលឆ្លុះបញ្ចាំងពីជំនឿ បំណងល្អ និងការគាំទ្រគ្នាទៅវិញទៅមកក្នុងសង្គម។ កាដូរទាំងនោះ មិនត្រឹមតែបំពេញតម្រូវការជាក់ស្តែងទេ តែថែមទាំងនាំមកនូវអត្ថន័យផ្លូវចិត្ត និងជានិមិត្តរូបនៃពរជ័យសម្រាប់ម្ចាស់ផ្ទះថ្មីទៀតផង។